នៅក្នុងសង្គមខ្មែរបច្ចុប្បន្ន ទស្សនៈរបស់អ្នកមានវ័យចំណាស់លើជីវិតកម្សាន្តពេលរាត្រីបានផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងជំនាន់មុនៗ។ ការផ្លាស់ប្ដូរនេះបានឆ្លុះបញ្ចាំងពីការវិវត្តន៍របស់សង្គម និងការយល់ដឹងកាន់តែទូលំទូលាយ។ កាលពីមុន អ្នកមានវ័យចំណាស់ភាគច្រើនមានទស្សនៈអភិរក្សនិយមខ្លាំងចំពោះការកម្សាន្តពេលយប់។ ពួកគេយល់ថា ពេលវេលាយប់គឺសម្រាប់សម្រាក និងជួបជុំក្រុមគ្រួសារតែប៉ុណ្ណោះ។ សកម្មភាពកម្សាន្តពេលយប់ត្រូវបានចាត់ទុកជារឿងមិនសមរម្យ គួរឱ្យបារម្ភ ឬទាក់ទងនឹងអំពើអបាយមុខ។ ពួកគេតែងព្រមានកូនចៅកុំឱ្យដើរលេងយប់ជ្រៅ ព្រោះបារម្ភពីសុវត្ថិភាព និងកេរ្តិ៍ឈ្មោះគ្រួសារ។ ពេលខ្លះ ក៏មានការហាមឃាត់មិនឱ្យកូនចៅចេញទៅក្រៅនៅពេលយប់ផងដែរ។ ការជួបជុំពេលយប់ភាគច្រើនមានតែនៅក្នុងពិធីបុណ្យប្រពៃណី ឬនៅតាមវត្តប៉ុណ្ណោះ។ ពួកគេជឿថា ការដើរលេងយប់នាំឱ្យមានគ្រោះថ្នាក់ និងបាត់បង់ការគ្រប់គ្រងខ្លួនឯង។ ប៉ុន្តែសព្វថ្ងៃនេះ ទស្សនៈរបស់អ្នកមានវ័យចំណាស់ជាច្រើនបានផ្លាស់ប្ដូរទៅជា មានការបើកចំហ និងមិនសូវហាមឃាត់ ដូចកាលពីមុនឡើយ។ ដោយសារបច្ចេកវិទ្យា និងការរីកចម្រើនរបស់សង្គម ពួកគេបានដឹងថា ការកម្សាន្តពេលយប់មិនមែនសុទ្ធតែជារឿងអាក្រក់នោះទេ។ ការដើរកម្សាន្តពេលយប់ដូចជាទៅផ្សាររាត្រី ញ៉ាំអាហារ ឬរោងកុន បានក្លាយជារឿងធម្មតាដែលផ្តល់ភាពសប្បាយរីករាយ និងបន្ធូរអារម្មណ៍ពីការងារ។ ដោយមានវត្តមានកម្មវិធីកក់រថយន្តដូចជា Grab និង PassApp ដែលផ្តល់សុវត្ថិភាពជាងមុន ធ្វើឱ្យអ្នកមានវ័យចំណាស់មានទំនុកចិត្តអនុញ្ញាតឱ្យកូនចៅចេញទៅក្រៅនៅពេលយប់។ ពួកគេលែងសូវព្រួយបារម្ភដូចមុនទៀតហើយ។ អ្នកមានវ័យចំណាស់ក៏យល់ថា កូនចៅរបស់ខ្លួនមានសិទ្ធិក្នុងការសម្រេចចិត្តដោយខ្លួនឯងលើជីវិតផ្ទាល់ខ្លួន។ ជំនួសឱ្យការហាមឃាត់ ពួកគេបែរជាផ្តល់ដំបូន្មាន និងទុកចិត្តលើការវិនិច្ឆ័យរបស់កូនចៅវិញ។ ពេលខ្លះ ពួកគេក៏ចូលរួមការជួបជុំពេលយប់ជាមួយក្រុមគ្រួសារដូចជាការញ៉ាំអាហារពេលល្ងាចនៅខាងក្រៅ ឬដើរលេងផ្សាររាត្រីផងដែរ។ ដែលនេះបានបង្ហាញពីការសម្របខ្លួនរបស់ពួកគេទៅនឹងការរស់នៅសម័យទំនើប។ ពួកគេយល់ថា ការកម្សាន្តជាផ្នែកមួយនៃការបន្ធូរភាពតានតឹងក្នុងជីវិតប្រចាំថ្ងៃ។ សរុបមក ការផ្លាស់ប្ដូរទស្សនៈនេះបានបង្ហាញថា សង្គមខ្មែរកាន់តែបើកចំហរ និងទំនើបជាងមុន ប៉ុន្តែការបារម្ភចំពោះសុវត្ថិភាពនៅតែជាអាទិភាពដដែល។ ទោះបីជាមានការបើកចំហក៏ដោយ ការគោរពពេលវេលា និងការប្រុងប្រយ័ត្ននៅតែជាទម្លាប់ល្អដែលមនុស្សចាស់នៅតែបន្តណែនាំដល់កូនចៅរបស់ពួកគេ។